ប្លុកហ្គើខ្មែរជាច្រើនបានបង្កើតមាតិកាដែលផ្ដោតលើការបង្ហាញម្ហូបអាហារជាតិខ្មែរដែលមានរសជាតិឆ្ងាញ់និងប្រពៃណីសម្បូរបែប។ កញ្ញាឆោម ស្រីផាច ជាអ្នកបង្កើតមាតិកាដែលបង្ហាញពីមុខម្ហូបធម្មជាតិនិងគ្រឿងទេសផ្សេងៗដែលប្រើក្នុងការធ្វើម្ហូបខ្មែរ។ សុខ ខឹមហេង ជាអ្នកបង្ហាញវីដេអូអំពីម្ហូបខ្មែរ និងភូមិសាស្ត្រដែលតាំងពីដំណើរការដឹកម្ហូបដល់ផ្ទះ និងទៅក្រុងផ្សេងៗ។ សេង សុធា ជាអាជីពផ្ទះបាយដែលធ្វើមាតិកា អាហារខ្មែរ និងធ្វើដំណើរទៅកាន់ខេត្តដើម្បីស្វែងយល់ពីផលិតផលសម្រាប់ម្ហូប។ មាតិការបស់ពួកគេចង្អុលបង្ហាញពីរបៀបរៀបចំម្ហូបខ្មែរដែលមានប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅ និងរបៀបប្រើគ្រឿងផ្សំធម្មជាតិដើម្បីរក្សាសុខភាព។ ប្លុកហ្គើខ្លះមិនត្រឹមតែបង្ហាញម្ហូបទេប៉ុន្តែក៏ធ្វើការប្រៀបធៀបរសជាតិរវាងម្ហូបខ្មែរនិងម្ហូបប្រទេសផ្សេងៗផងដែរ។ សៀក ជាអ្នកបង្កើតមាតិកា ប៉ុន្តែម្តងម្កាលរួមបញ្ចូលអំពីការធ្វើដំណើរ និងអាហារនៅក្នុងប្លុកដែរ។ ពួកគេចូលរួមក្នុងព្រឹត្តិការណ៍នានា ដូចជា ផ្សារក្រោម និងផ្សារអាហារតាមរយៈការថតវីដេអូ ដើម្បីបង្ហាញអំពីអាហារខ្មែរ និងផលិតផលមូលដ្ឋាន។ ការថតវីដេអូការធ្វើដំណើរនៅតំបន់ជនបទជាមួយម្ហូបដើមភាគច្រើនធ្វើឲ្យមនុស្សមានការចាប់អារម្មណ៍លើប្រពៃណីខ្មែរបានច្រើន។ ពួកគេចូលចិត្តបង្ហាញពីបទពិសោធន៍ជាក់ស្តែងនៅពេលពួកគេបានចូលរួមសិក្សា និងអនុវត្តន៍ចុងក្រោយក្នុងការធ្វើម្ហូប។ ការបង្ហាញពីអត្តសញ្ញាណវប្បធម៌ខ្មែរជាមុខម្ហូប និងទេសភាពធម្មជាតិជួយឲ្យមានភាពទាក់ទាញបំផុតសម្រាប់អ្នកទស្សនា។ វីឡាតេង គឺជាប្លុកហ្គើម្នាក់ទៀតដែលមានសមត្ថភាពក្នុងការបង្ហាញរបៀបចម្អិនម្ហូបបែបស្រុកខ្មែរ និងផ្តល់បទពិសោធន៍នៃការធ្វើដំណើរដ៏ប្លែក។ មួយក្នុងចំណោមប្លុកហ្គើដែលគេគាំទ្រយ៉ាងខ្លាំង គឺជាចុងភៅណាក់ ដែលមានគោលបំណងចែករំលែកវប្បធម៌ម្ហូបខ្មែរនិងធ្វើឲ្យពិភពលោកបានស្គាល់រូបមន្តអាហារបុរាណរបស់ជនជាតិខ្មែរ។ មានប្លុកហ្គើនារីម្នាក់ឈ្មោះ សុភាផ្ទះបាយ ដែលល្បីម្នាក់ផ្តោតទៅលើការធ្វើម្ហូបក្នុងផ្ទះជាមួយនឹងការបកស្រាយរបៀបធ្វើយ៉ាងច្បាស់លាស់។ សុខសេន គឺជាប្លុកហ្គើខ្មែរម្នាក់ដែលមានភាពល្បីខ្ពស់ក្នុងការបង្ហាញម្ហូបអាហារតាមផ្លូវ និងដំណើរកម្សាន្តនៅតាមខេត្តជនបទក្នុងប្រទេសកម្ពុជា។ លីនដា គឺជាអ្នកនិពន្ធវីដេអូបែបផ្ទះបាយ ដែលចូលចិត្តចម្អិនម្ហូបខ្មែរបែបសាមញ្ញជាមួយគ្រួសារ។ ចាន់ សុវណ្ណារ័ត្ន គឺជាក្មេងស្រីម្នាក់ដែលចូលចិត្តចម្អិនអាហារជាមួយយាយក្នុងផ្ទះឈើមួយនៅខេត្តព្រៃវែង។ ស្រីណៃ គឺជាស្ត្រីដែលធ្វើវីដេអូម្ហូបនៅជាប់ទន្លេសាប បង្ហាញពីការចម្អិនត្រីស្រស់ៗដែលទើបស្ទូចបាន។ ផេករៀន ថត ជាប្លុកហ្គើដែលបង្ហាញដំណើរកម្សាន្តនៅភ្នំទន្លេវាលស្រែ និងចម្អិនម្ហូបជាមួយគ្រួសារ។ មួយចំនួនក្នុងចំណោមអ្នកទាំងនោះបានប្រើវីដេអូដើម្បីបង្ហាញពីវិធីបង្ហាត់ជីវភាពខ្លួនឯងតាមរយៈការចម្អិនអាហារនៅកន្លែងធម្មជាតិ។ ប្លុកហ្គើខ្មែរជាច្រើនបានជួយផ្សព្វផ្សាយសក្ដានុពលទេសចរណ៍នៅកម្ពុជា ដោយធ្វើដំណើរទៅកាន់តំបន់ជ្រៅជ្រះដែលភ្ញៀវទេសចរទូទៅមិនសូវស្គាល់។ ពេលវេលាជាច្រើន ប្រូ សុផេង បានចូលទៅជិះទូកតាមទន្លេ បោះតង់នៅជនបទ និងរៀបរាប់អំពីបទពិសោធន៍ផ្ទាល់ខ្លួន។ ពួកគេធ្វើវីដេអូការធ្វើដំណើរទៅកាន់កន្លែងទេសចរណ៍ដូចជាកំពង់សោម និងសៀមរាប ដើម្បីបង្ហាញសម្រស់ធម្មជាតិនិងវប្បធម៌ស្រុកខ្មែរ។ ការធ្វើដំណើររបស់ពួកគេនាំឲ្យអ្នកទស្សនារីករាយពិសេសនៅពេលបានមើលទេសភាពធម្មជាតិដ៏ស្រស់ស្អាតរបស់កម្ពុជា ដូចជាកោះកុង និងទឹកជ្រោះទឹកថ្លា។ ពេជ្រ ពិសីជាប្លុកខ្មែរ ក៏បានធ្វើការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនទៅលើការធ្វើដំណើរទៅកាន់បណ្ដាខេត្តនានា ដើម្បីជួយអ្នកទស្សនាដែលចង់ទៅកន្លែងថ្មីៗទៀតបាន។ ពួកគេចូលចិត្តបង្ហាញពីកន្លែងអាហារនៅតាមបណ្តោយផ្លូវ ក្នុងភ្នំពេញ និងទីក្រុងផ្សេងៗ។ ប្លុកហ្គើបាននាំមកនូវមិត្តភាពជាមួយសហគមន៍ក្នុងកន្លែងទេសចរណ៍ ដើម្បីពង្រីកការចូលរួម រួមគ្នាក្នុងការផ្សព្វផ្សាយវប្បធម៌ខ្មែរ។ ការបង្ហាញទិដ្ឋភាពឆ្នេរទឹកដីកម្ពុជា ជាមួយនឹងការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយ ធ្វើឲ្យវីដេអូមានភាពទាក់ទាញកាន់តែខ្លាំង។ ការផ្សាយតាមបណ្តាញសង្គមធ្វើឲ្យមនុស្សជាច្រើនទទួលបានការទស្សនាក្នុងលក្ខខណ្ឌរហ័សនិងងាយស្រួលពិសេសនៅក្នុងសម័យកូវីដ១៩។ ពួកគេចែករំលែកពីសុវត្ថិភាពនៃការធ្វើដំណើរនិងការរស់នៅ នៅតំបន់ជនបទសម្រាប់អ្នកទស្សនា។ ប្លុកហ្គើខ្មែរចូលរួមក្នុងការបង្កើតមាតិកាដែលបង្ហាញពីការរីកចម្រើននៃវិស័យទេសចរណ៍ក្នុងប្រទេស។ សុខ គឹមហេង ប្រាកដថាវីដេអូរបស់គាត់មិនមានត្រឹមតែម្ហូបទេ ប៉ុន្តែមានការធ្វើដំណើរទៅប្រទេស ខេត្តជុំវិញផងដែរ។ ខាតធី ទ្បើប បង្ហោះវីដេអូធ្វើដំណើរពីរាជធានីភ្នំពេញទៅសៀមរាប ដែលមានអ្នកចូលមើលច្រើន និងអត្ថប្រយោជន៍ដល់ការយល់ដឹងអំពីទេសភាពក្នុងភូមិសាស្រ្តកម្ពុជា។ សុគន្ធ និសា ជាតារាសម្តែងដែលបានចូលរួមធ្វើវីដេអូបង្ហាញអំពីកន្លែងទេសចរណ៍ និងពីសំណាក់ជនបទផងដែរ។ រដ្ឋ ឧត្តម ជាអ្នកដែលធ្វើការផ្សាយអំពីទីកន្លែងទេសចរណ៍ថ្មីៗនៅក្នុងខេត្តស្ទឹងត្រែង និងមណ្ឌលគិរី។ ម៉េង តារា ជាប្លុកហ្គើវ័យក្មេងដែលធ្វើដំណើរដោយកង់ម៉ូតូទៅកាន់ភូមិឆ្ងាយៗដើម្បីសិក្សាអំពីអាហារនិងធម្មជាតិ។ ពួកគេបានថតវីដេអូដំបូងនៅតំបន់អង្គរវត្តក្នុងខេត្តសៀមរាប ដែលពោរពេញទៅដោយបេតិកភណ្ឌនិងអរិយធម៌ខ្មែរបុរាណ។